កម្លាំងនគរបាលជាតិ កំពុងតែពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាល (NGO)។ គោលបំណងសំខាន់នៃកិច្ចសហការនេះគឺដើម្បីទប់ស្កាត់ការជ្រៀតចូលនៃគ្រឿងញៀន ចូលក្នុងសហគមន៍។ ការសហការនេះផ្តោតសំខាន់លើយុទ្ធនាការអប់រំ ដែលមានប្រសិទ្ធភាពខ្ពស់បំផុត។ ពួកគេរួមគ្នាបង្កើតកម្មវិធីដែលលើកកម្ពស់ការយល់ដឹង អំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ ការងារនេះក៏ពាក់ព័ន្ធនឹងការចូលរួមពីសហគមន៍ យ៉ាងសកម្មផងដែរ។ ប៉ូលិសផ្ដល់ព័ត៌មានលម្អិត អំពីទម្រង់បទល្មើសគ្រឿងញៀនថ្មីៗ។ អង្គការក្រៅរដ្ឋាភិបាលផ្ដល់ជំនាញក្នុងការរៀបចំកម្មវិធី អប់រំប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពួកគេធ្វើការរួមគ្នាដើម្បីកសាងសមត្ថភាព ដល់ក្រុមការងារសហគមន៍។ ការសហការនេះជួយឱ្យការផ្សព្វផ្សាយទៅដល់មូលដ្ឋានបានកាន់តែទូលំទូលាយ។ វាជាគំរូដ៏ល្អមួយនៃការធ្វើការរួមគ្នា រវាងស្ថាប័នរដ្ឋនិងអង្គការសង្គមស៊ីវិល។ ពួកគេបង្កើតជាបណ្តាញទំនាក់ទំនងដ៏រឹងមាំ ដើម្បីផ្លាស់ប្តូរព័ត៌មាន។ កិច្ចសហការនេះជួយបង្កើនប្រសិទ្ធភាព នៃការងារទប់ស្កាត់គ្រឿងញៀន។ ក្រុមការងាររួមគ្នាចុះមូលដ្ឋានជាប្រចាំ ដើម្បីជួបជាមួយប្រជាពលរដ្ឋ។ ពួកគេក៏ជួយកំណត់អត្តសញ្ញាណតំបន់ងាយរងគ្រោះ សម្រាប់ការអន្តរាគមន៍។ ដែលនេះជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសហគមន៍គ្មានគ្រឿងញៀន។ មានកម្មវិធីអប់រំជាច្រើន ត្រូវបានបង្កើតឡើងនិងផ្តោតលើគ្រោះថ្នាក់នៃគ្រឿងញៀន។ កម្មវិធីទាំងអស់នេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់យុវជន។ វាជួយឱ្យយុវជនយល់ដឹងកាន់តែច្បាស់ អំពីផលវិបាកធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងញៀន។ យុវជនត្រូវបានបង្រៀនអំពីផលប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច។ យុវជនត្រូវបានបំពាក់ដោយចំណេះដឹងដើម្បីការពារខ្លួន ពីការលួងលោមពីសំណាក់អ្នកប្រើប្រាស់គ្រឿងញៀន។ ពួកគេរៀនពីវិធីបដិសេធគ្រឿងញៀន និងជៀសវាងមជ្ឈដ្ឋានអាក្រក់នៅជុំវិញខ្លួនពួកគេ។ កម្មវិធីក៏ផ្ដល់នូវវេទិកាសម្រាប់យុវជនក្នុងការសួរសំណួរ និងការចែករំលែកបទពិសោធន៍។ ដែលជួយកសាងភាពធន់របស់ពួកគេក្នុងការប្រឈមនឹងសម្ពាធពីមិត្តភក្តិ។ ខ្លឹមសារកម្មវិធីត្រូវបានកែសម្រួលឲ្យស៊ីទៅនឹងអាយុ និងកម្រិតយល់ដឹងរបស់ពួកគេ។ ដោយប្រើប្រាស់វិធីសាស្ត្រច្នៃប្រឌិត ដូចជាល្ខោនខោល ឬហ្គេមអប់រំផ្សេងៗ។ កម្មវិធីទាំងនេះអាចជួយកាត់បន្ថយចំនួនយុវជន ដែលធ្លាក់ខ្លួនចូលក្នុងការប្រើប្រាស់គ្រឿងញៀន។ វាជាការវិនិយោគលើធនធានមនុស្ស ដ៏សំខាន់របស់ប្រទេសជាតិ។ ការអប់រំនេះជួយបណ្ដុះនូវស្មារតីទទួលខុសត្រូវ ដល់យុវជន។ ពួកគេត្រូវបានលើកទឹកចិត្តឱ្យក្លាយជាភ្នាក់ងារផ្លាស់ប្តូរ វិជ្ជមានក្នុងសហគមន៍។ ក្រុមចុះផ្សព្វផ្សាយ ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយព័ត៌មានដល់មូលដ្ឋានពួកគេផ្ទាល់។ ក្រុមនេះចុះទៅដល់សាលារៀន គ្រប់កម្រិតសិក្សាដើម្បីអប់រំសិស្សានុសិស្ស។ ពួកគេក៏ទៅដល់ភូមិដាច់ស្រយាល ដែលជាតំបន់ងាយរងគ្រោះផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមនេះក៏ត្រូវចុះទៅតំបន់ទីក្រុង ដែលមានប្រជាជនរស់នៅច្រើន។ គោលបំណងគឺដើម្បីផ្ដល់ព័ត៌មាន អំពីគ្រោះថ្នាក់គ្រឿងញៀនដល់គ្រប់ស្រទាប់វណ្ណៈ។ ពួកគេប្រើប្រាស់ខិត្តប័ណ្ណ ផ្ទាំងរូបភាព និងវីដេអូអប់រំ ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ក្រុមនេះរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ និងការជជែកពិភាក្សា។ ពួកគេជួយឆ្លើយសំណួរនានា ដែលប្រជាពលរដ្ឋមានចម្ងល់។ ក្រុមផ្សព្វផ្សាយក៏ជួយបង្កើតទំនាក់ទំនង រវាងប្រជាជននិងអាជ្ញាធរផងដែរ។ ការចុះផ្សព្វផ្សាយផ្ទាល់អាចជួយឱ្យសារអប់រំមានប្រសិទ្ធភាពខ្ពស់។ ពួកគេបង្កើតជាបណ្តាញអ្នកស្ម័គ្រចិត្ត នៅក្នុងសហគមន៍នីមួយៗ។ នេះជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការឈានទៅរកសហគមន៍គ្មានគ្រឿងញៀន។ ក្រុមការងារមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេសង្ឃឹមថាសារអប់រំនេះនឹងផ្លាស់ប្តូរផ្នត់គំនិត របស់មនុស្សទាំងអស់នោះបានច្រើន។ ការចុះផ្សព្វផ្សាយជាប្រចាំជួយរក្សាការប្រុងប្រយ័ត្ន របស់សហគមន៍។ មេដឹកនាំសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់គ្រឿងញៀន ដោយពួកគេត្រូវបានពាក់ព័ន្ធយ៉ាងសកម្មក្នុងការរៀបចំផែនការទប់ស្កាត់។ ក្រុមគ្រួសារ ក៏ជាកោសិកាដ៏សំខាន់ដែលត្រូវទទួលបានការអប់រំផងដែរ។ ឪពុកម្តាយត្រូវបានបំពាក់ដោយចំណេះដឹងដើម្បីតាមដាន និងការពារកូនចៅរបស់ពួកគាត់។ ការពាក់ព័ន្ធរបស់មេដឹកនាំសហគមន៍ និងគ្រួសារអាចជួយពង្រឹងការទប់ស្កាត់ គ្រឿងញៀនបាន។ ពួកគេក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការស្ដារឡើងវិញ សម្រាប់អ្នកដែលមានសារធាតុញៀនផងដែរ។ មេដឹកនាំសហគមន៍ជួយសម្របសម្រួលសកម្មភាព នានានៅក្នុងមូលដ្ឋាន។ គ្រួសារត្រូវផ្ដល់ក្ដីស្រឡាញ់និងការគាំទ្រ ដ៏សំខាន់ដល់សមាជិកដែលរងគ្រោះ។ ពួកគេជួយបង្កើតបរិយាកាសវិជ្ជមាន នៅក្នុងសហគមន៍បានច្រើនផងដែរ។ ការចូលរួមរបស់ពួកគេជួយកាត់បន្ថយការមាក់ងាយ ចំពោះអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀន។ មេដឹកនាំសហគមន៍ជំរុញឱ្យមានការរាយការណ៍ព័ត៌មាន ដែលពាក់ព័ន្ធនិងគ្រឿងញៀន។ ពួកគេអាចជួយឱ្យអ្នកញៀនទទួលបានជំនួយ និងការព្យាបាលទាន់ពេលវេលា។ នេះជាការបង្កើតយន្តការរួមមួយដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ភាពជោគជ័យនៃការទប់ស្កាត់គ្រឿងញៀនទាមទារការចូលរួម ពីគ្រប់ភាគី។ ការរួមសាមគ្គីគ្នានេះគឺជាកម្លាំងដ៏រឹងមាំបំផុត ក្នុងការប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន។ ដែលទាំងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិដើម្បីកសាងសហគមន៍ស្អាត។ ការខិតខំទាំងអស់នេះមានគោលដៅដើម្បីធានានូវសុវត្ថិភាពនិងសុខុមាលភាព សាធារណៈ។ យើងទាំងអស់គ្នាមានតួនាទីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ចូរយើងរួមគ្នាធ្វើឱ្យសហគមន៍របស់យើងគ្មានគ្រឿងញៀន ជារៀងរហូត។